ការលើកកម្ពស់ចំណេះដឹងសុខភាពរបស់ប្រជាជនគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការកសាងសង្គមមួយដែលប្រកបដោយសុខភាពល្អ និងភាពរុងរឿង។ នៅប្រទេសកម្ពុជា ការអប់រំអ្នកជំងឺមានតួនាទីមិនអាចខ្វះបាន ដើម្បីជួយប្រជាជនឱ្យយល់ដឹងពីជំងឺដែលខ្លួនកំពុងប្រឈម និងវិធីថែទាំសុខភាពដោយខ្លួនឯង។ ការអប់រំត្រឹមត្រូវនឹងជួយឱ្យអ្នកជំងឺអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវនិងចូលរួមយ៉ាងសកម្មនៅក្នុងការព្យាបាលរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចការនេះនៅតែប្រឈមនឹងបញ្ហាជាច្រើនដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ កម្រិតចំណេះដឹងសុខភាពរបស់ប្រជាជនកម្ពុជានៅមានកម្រិតទាបនៅឡើយ ជាពិសេសនៅក្នុងតំបន់ជនបទដាច់ស្រយាលដែលខ្វះខាតព័ត៌មាននិងការអប់រំ។ មនុស្សជាច្រើននៅតែប្រកាន់ខ្ជាប់នូវជំនឿប្រពៃណីនិងការព្យាបាលតាមបែបបុរាណ ដែលជួនកាលមិនមានមូលដ្ឋានវិទ្យាសាស្ត្រច្បាស់លាស់។ ការពឹងផ្អែកលើព័ត៌មានដែលទទួលបានពីមាត់មួយទៅមាត់មួយ ឬពីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជារឿយៗមិនមានការត្រួតពិនិត្យក៏ជាបញ្ហាដ៏ធំមួយ។ ប្រជាជននៅតែមានការយល់ដឹងតិចតួចអំពីការចម្លងរោគ និងការការពារជំងឺឆ្លងតាមបែបវិទ្យាសាស្ត្រ។ កង្វះការយល់ដឹងពីវិធីបង្ការជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺលើសឈាម ក៏បានរួមចំណែកធ្វើឱ្យបញ្ហាសុខភាពសាធារណៈកាន់តែធ្ងន់ធ្ងរឡើង។ ពួកគេមិនទាន់ដឹងច្បាស់ពីសារៈសំខាន់នៃការហូបចុកត្រឹមត្រូវ ការហាត់ប្រាណទៀងទាត់ និងការពិនិត្យសុខភាពជាប្រចាំនៅឡើយទេ។ ភាគច្រើនពួកគេទៅជួបគ្រូពេទ្យនៅពេលដែលជំងឺបានរីកធំធាត់ដល់ដំណាក់កាលធ្ងន់ធ្ងរ។ កង្វះចំណេះដឹងនេះធ្វើឱ្យការការពារជំងឺមិនអាចអនុវត្តបានទាន់ពេលវេលា។ បុគ្គលិកសុខាភិបាលមានតួនាទីដ៏សំខាន់បំផុតក្នុងការផ្តល់ការអប់រំដល់អ្នកជំងឺ ដើម្បីឱ្យពួកគាត់យល់ដឹងពីជំងឺដែលខ្លួនកំពុងកើតនិងវិធីព្យាបាល។ ការផ្តល់ព័ត៌មានដោយផ្ទាល់មាត់គួរតែមានលក្ខណៈសាមញ្ញ ងាយយល់ និងមិនប្រើពាក្យបច្ចេកទេសពេកឡើយ។ បុគ្គលិកពេទ្យគួរតែចំណាយពេលគ្រប់គ្រាន់ដើម្បីស្តាប់នូវសំណួរ និងកង្វល់របស់អ្នកជំងឺដោយយកចិត្តទុកដាក់ខ្ពស់។ វាក៏សំខាន់ណាស់ដែរក្នុងការសួរសំណួរទៅកាន់អ្នកជំងឺវិញ ដើម្បីធានាថាពួកគាត់ពិតជាបានយល់នូវអ្វីដែលបានពន្យល់រួចហើយ។ ការលើកទឹកចិត្តអ្នកជំងឺឱ្យសួរសំណួរក៏ជាវិធីមួយដើម្បីកសាងទំនុកចិត្តនិងភាពស្និទ្ធស្នាលរវាងគ្រូពេទ្យនិងអ្នកជំងឺ។ ការអប់រំនេះមិនមែនគ្រាន់តែពន្យល់ពីវិធីប្រើប្រាស់ថ្នាំប៉ុណ្ណោះទេ ប៉ុន្តែក៏រាប់បញ្ចូលទាំងការណែនាំពីរបៀបផ្លាស់ប្តូរឥរិយាបថប្រចាំថ្ងៃដូចជាការហូបចុក ការហាត់ប្រាណ និងការថែទាំខ្លួនឯងជាដើម។ ការផ្តល់នូវខិត្តប័ណ្ណ ឬឯកសារអប់រំខ្លីៗក៏ជួយឱ្យអ្នកជំងឺអាចយកទៅអានឡើងវិញនៅផ្ទះបាន។ ការរៀបចំវគ្គសិក្សាតូចៗនៅតាមមន្ទីរពេទ្យសម្រាប់ក្រុមអ្នកជំងឺដែលមានជំងឺដូចគ្នាក៏ជាវិធីដ៏មានប្រសិទ្ធភាពមួយផងដែរ។ ការអប់រំអ្នកជំងឺនៅកម្ពុជានៅតែប្រឈមនឹងបញ្ហាជាច្រើនដែលទាមទារឱ្យមានដំណោះស្រាយជាបន្ទាន់។ បញ្ហាដំបូងគឺឧបសគ្គភាសា ជាពិសេសសម្រាប់បុគ្គលិកសុខាភិបាលដែលធ្វើការនៅតំបន់មានជនជាតិភាគតិចដែលនិយាយភាសាខុសគ្នា។ បញ្ហាទីពីរគឺកម្រិតអក្ខរភាពទាបនៅតំបន់ជនបទ ដែលធ្វើឱ្យពិបាកក្នុងការប្រើប្រាស់សម្ភារបោះពុម្ពសម្រាប់ការអប់រំ។ លើសពីនេះទៀត បុគ្គលិកពេទ្យជាច្រើនមានការងារមមាញឹកនិងមានពេលវេលាខ្លីសម្រាប់អប់រំអ្នកជំងឺម្នាក់ៗ ដែលធ្វើឱ្យការអប់រំមិនបានពេញលេញ។ បញ្ហាប្រឈមដ៏ធំមួយទៀតគឺការរីករាលដាលនៃព័ត៌មានមិនពិតតាមបណ្តាញសង្គម ដែលធ្វើឱ្យអ្នកជំងឺយល់ច្រឡំនិងពិបាកក្នុងការបែងចែករវាងការពិតនិងការភូតភរ។ ជំនឿបុរាណមួយចំនួនក៏អាចមានជម្លោះជាមួយការព្យាបាលតាមបែបវេជ្ជសាស្ត្រទំនើប ដែលធ្វើឱ្យអ្នកជំងឺមិនហ៊ានទទួលការព្យាបាល។ ការខ្វះថវិកានិងធនធានដើម្បីបង្កើតកម្មវិធីអប់រំទ្រង់ទ្រាយធំ ក៏ជាឧបសគ្គមួយដែលមិនអាចមើលរំលងបាន។ ការយល់ឃើញរបស់អ្នកជំងឺថាការអប់រំមិនសំខាន់ក៏ជាបញ្ហាមួយដែរ។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ត្រូវតែមានការអនុវត្តន៍ដំណោះស្រាយជាបន្តបន្ទាប់និងមានលក្ខណៈទូលំទូលាយ។ រដ្ឋាភិបាលនិងអង្គការដៃគូគួរតែផ្តល់ការបណ្តុះបណ្តាលបន្ថែមដល់បុគ្គលិកសុខាភិបាលអំពីជំនាញទំនាក់ទំនង និងការអប់រំអ្នកជំងឺ។ គួរតែមានការបង្កើតសម្ភារអប់រំដែលមានលក្ខណៈសាមញ្ញ ងាយយល់ និងមានរូបភាពទាក់ទាញភ្នែកសម្រាប់ការប្រើប្រាស់នៅតាមមណ្ឌលសុខភាព។ ការប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ការផ្សព្វផ្សាយព័ត៌មានសុខភាពផ្លូវការនិងត្រឹមត្រូវក៏ជារឿងចាំបាច់ផងដែរ។ គួរតែមានការសហការគ្នារវាងក្រសួងសុខាភិបាល គ្រូពេទ្យ និងសហគមន៍ ដើម្បីបង្កើតយុទ្ធនាការអប់រំដែលមានប្រសិទ្ធភាពនិងស្របតាមតម្រូវការជាក់ស្តែង។ ការពង្រឹងការអប់រំសុខភាពនៅតាមសាលារៀនចាប់ពីកម្រិតបឋមសិក្សាក៏ជាគន្លឹះដ៏សំខាន់សម្រាប់ការកសាងទម្លាប់ល្អតាំងពីតូច។ ការបង្កើតកម្មវិធីត្រួតពិនិត្យព័ត៌មានសុខភាពមិនពិតនៅលើបណ្តាញសង្គមក៏ត្រូវតែធ្វើឡើងដើម្បីការពារសាធារណជន។ សរុបសេចក្តីមក ការលើកកម្ពស់ចំណេះដឹងសុខភាព និងការអប់រំអ្នកជំងឺគឺជាភារកិច្ចរួមរបស់យើងទាំងអស់គ្នា។ តាមរយៈការដោះស្រាយបញ្ហាប្រឈមទាំងឡាយ និងការអនុវត្តនូវដំណោះស្រាយដែលបានលើកឡើង យើងអាចសង្ឃឹមថាប្រជាជនកម្ពុជាគ្រប់រូបនឹងមានលទ្ធភាពទទួលបានចំណេះដឹងសុខភាពត្រឹមត្រូវ និងអាចរស់នៅក្នុងជីវិតមួយដែលមានសុខភាពល្អ និងប្រសើរឡើង។